ស្រូវ មិនត្រឹមតែជាអាហារចម្បងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដង្ហើមសេដ្ឋកិច្ច និងជាអត្តសញ្ញាណវប្បធម៌ដ៏សំខាន់របស់ប្រទេសកម្ពុជាផងដែរ។ ចាប់តាំងពីយូរលង់ណាស់មកហើយ ជីវិតរបស់ប្រជាជនខ្មែរបានចងភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងដំណាំស្រូវ។ ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការអនុវត្តជាក់ស្ដែងក្នុងការដាំដុះ ជួញដូរ និងការថែរក្សាស្តុកស្រូវ។ ដំណើរការទាំងនេះមិនត្រឹមតែបង្ហាញពីភាពប៉ិនប្រសប់របស់កសិករក្នុងការសម្របខ្លួនទៅនឹងធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រពៃណីនៃក្នុងការដាំដុះរបស់ប្រជាកសិករខ្មែរតាំងពីយូរណាស់មកហើយ។ ដែលប្រព័ន្ធនៃភាពស្មុគស្មាញមួយនេះ ត្រូវបានទ្រទ្រង់ការផ្គត់ផ្គង់ស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។ ហើយការជួញដូរស្រូវនៅកម្ពុជាមានលក្ខណៈចម្រុះ និងប្រែប្រួលទៅតាមភូមិសាស្ត្រ និងកម្រិតនៃពាណិជ្ជកម្ម។ ក្រោយពេលកសិករបានបញ្ចប់រដូវច្រូតកាត់ដ៏មមាញឹក ស្រូវដែលជាផ្លែផ្កានៃការខិតខំប្រឹងប្រែងពេញមួយឆ្នាំ ត្រូវបានលក់ចេញដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃ និងទូទាត់ចំណាយផ្សេងៗ។ ជាទូទៅ កសិករភាគច្រើនបានលក់ស្រូវរបស់ខ្លួនទៅឲ្យឈ្មួញកណ្ដាល ឬឈ្មួញប្រមូលទិញស្រូវ ដែលធ្វើដំណើរចុះទៅដល់ភូមិឋានរបស់ពួកគេផ្ទាល់។ ឈ្មួញទាំងនេះអាចជាអ្នកទិញខ្នាតតូចដែលលក់បន្តទៅឈ្មួញធំៗវិញ ឬជាអ្នកទិញដែលមានបណ្តាញទាក់ទងដោយផ្ទាល់ទៅនឹងរោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម ឬធំ។ ទោះជាយ៉ាងណា កសិករមួយចំនួនដែលនៅក្បែរទីប្រជុំជន ឬមានមធ្យោបាយដឹកជញ្ជូនគ្រប់គ្រាន់ ក៏អាចជ្រើសរើសលក់ស្រូវរបស់ខ្លួនដោយផ្ទាល់ទៅកាន់រោងម៉ាស៊ីនកិនស្រូវផងដែរ ដើម្បីទទួលបានតម្លៃខ្ពស់ជាងបន្តិច។ គុណភាពស្រូវ គឺជាកត្តាចម្បងមួយ ដែលស្រូវល្អ គ្មានគ្រាប់បែក គ្រាប់ខ្មៅ ឬមានសំណើមទាប នឹងទទួលបានតម្លៃខ្ពស់ជាង។ ចំពោះប្រភេទស្រូវ ក៏មានឥទ្ធិពលលើតម្លៃផងដែរ ឧទាហរណ៍ ស្រូវក្រអូបដូចជាស្រូវផ្កាម្លិះដែលសម្រិតសម្រាំងបានជាអង្ករបាយឆ្ងាញ់ គឺតែងតែមានតម្លៃថ្លៃខុសគ្នាទៅតាមតម្រូវការរបស់ទីផ្សារ។ ជាទូទៅ តម្លៃស្រូវតែងតែធ្លាក់ចុះយ៉ាងគំហុកនៅអំឡុងរដូវប្រមូលផលធំៗ ដោយសារតែបរិមាណស្រូវមានច្រើនលើសតម្រូវការទីផ្សារ ដែលធ្វើឲ្យកសិករជួបការលំបាកក្នុងការលក់បានថ្លៃ។ ផ្ទុយទៅវិញ តម្លៃអាចឡើងថ្លៃនៅរដូវប្រាំង ឬមុនរដូវប្រមូលផលធំៗ។ បន្ថែមពីនេះ តម្រូវការទីផ្សារ ទាំងនៅក្នុងស្រុក និងសម្រាប់ការនាំចេញទៅក្រៅប្រទេស ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់តម្លៃផងដែរ។ ចំណែកឯ លក្ខខណ្ឌភូមិសាស្ត្រ ក៏ប៉ះពាល់ដល់តម្លៃផងដែរ ដោយសារតំបន់ដែលងាយស្រួលក្នុងការដឹកជញ្ជូន អាចទទួលបានតម្លៃល្អប្រសើរជាងតំបន់ដាច់ស្រយាលដែលជួបការលំបាកផ្នែកដឹកជញ្ជូន។ ការលក់ស្រូវជាទូទៅត្រូវបានធ្វើឡើងជាគីឡូក្រាម ឬជាតោន ដោយមានការថ្លឹងថ្លែងយ៉ាងត្រឹមត្រូវនៅនឹងកន្លែង។ ទោះបីជាមានការលក់ចេញក៏ដោយ ក៏កសិករខ្មែរភាគច្រើនតែងតែរក្សាទុកស្រូវមួយផ្នែកសម្រាប់បរិភោគជាប្រចាំ និងមួយផ្នែកទៀតសម្រាប់ធ្វើពូជសម្រាប់រដូវកាលដាំដុះបន្ទាប់ ដែលជាផ្នែកមួយនៃការធានាសន្តិសុខស្បៀងសម្រាប់គ្រួសារ។ បន្ទាប់ពីការច្រូតកាត់ ដែលជាការងារដ៏ហត់នឿយ ប្រជាជនកសិករ ត្រូវឆ្លងកាត់ដំណាក់កាលសំខាន់ៗជាបន្តបន្ទាប់ ដើម្បីរៀបចំស្រូវឲ្យមានគុណភាពល្អឥតខ្ចោះ មុននឹងសម្រេចចិត្តលក់ទៅកាន់ឈ្មួញ ឬរោងម៉ាស៊ីន។ ដំណើរការត្រៀមទាំងនេះមានសារៈសំខាន់ណាស់ក្នុងការបង្កើនតម្លៃលក់ ក៏ដូចជាការរក្សាគុណភាពស្រូវឲ្យបានយូរអង្វែង។ ជំហានដំបូង និងចាំបាច់បំផុតគឺ ការហាលស្រូវ។ ស្រូវដែលទើបនឹងច្រូតមានសំណើមខ្ពស់ខ្លាំង ដែលអាចធ្វើឲ្យស្រូវដុះផ្សិត រលួយ ឬខូចគុណភាពយ៉ាងឆាប់រហ័ស ប្រសិនបើទុកចោលដោយមិនហាល។ ដូច្នេះហើយ កសិករតែងតែយកស្រូវទៅហាលក្រោមពន្លឺថ្ងៃនៅលើទីធ្លាផ្ទះ លើកន្ទេល តាមដងផ្លូវជនបទ ឬទីវាលធំៗ។ ការហាលត្រូវធ្វើឡើងជាច្រើនថ្ងៃជាប់ៗគ្នា ដោយមានការកូរត្រឡប់ស្រូវជាប្រចាំ រហូតដល់សំណើមស្រូវបានចុះដល់កម្រិតកំណត់មួយ ។ ការហាលស្រូវបានត្រឹមត្រូវ គឺជាគន្លឹះក្នុងការរក្សាស្រូវឲ្យមានគុណភាពល្អ។ កាលហាលនេះ គឺបានន័យថាសំដិលស្រូវដែលយើងប្រមូលផលមកពីស្រែចងជាកណ្តាប់នោះមកហាល រួចហើយបានគេយកទៅបោក ឬបោកបែនស្រូវ។ នាពេលបច្ចុប្បន្ននេះ ដំណើរការនៃការយកផ្លែស្រូវចេញពីដើមស្រូវ គេតែងតែប្រើប្រម៉ាស៊ីនច្រូតស្រូវដែលមានមុខងារច្រូតផងនិងបែនយកស្រូវជាមួយគ្នាផង ដែលវាមានលក្ខណៈងាយស្រួលចំណេញទាំងកម្លាំងនិងពេលវេលារបស់ប្រជាកសិករ។ ចំណែកកសិករខ្លះទៀតនៅតែបន្តប្រើវិធីសាស្រ្ដបុរាណដោយការបោកបែននឹងក្ដារបោក ឬការជាន់ ដែលជាទម្លាប់មួយតាំងពីបុរាណ។ ក្រោយពីបោកបែនរួច ស្រូវអាចនៅមានលាយឡំជាមួយកំទេចកំទីតូចៗ គ្រាប់ស្មៅ ឬអង្កាមដែលនៅសេសសល់។ ហេតុនេះ ការសម្អាតស្រូវ គឺជាជំហានបន្ទាប់ ដែលគេត្រូវធ្វើការសម្អាតស្រូវដោយការរែង ការប្រើកង្ហារធម្មជាតិ ឬប្រើម៉ាស៊ីនសម្អាតតូចៗ ដើម្បីឲ្យស្រូវស្អាតល្អ មុននឹងយកទៅស្តុកទុក ឬលក់។ ស្រូវដែលស្អាត និងមានគុណភាព តែងតែទទួលបានតម្លៃខ្ពស់ជាងស្រូវដែលមិនទាន់បានសម្អាតល្អ។ ជាចុងក្រោយ កសិករខ្លះក៏អាចធ្វើ ការវេចខ្ចប់បឋម ដោយច្រកដាក់ក្នុងបាវ ឬការុង ដើម្បីងាយស្រួលដឹកជញ្ជូនទៅកាន់ឃ្លាំងស្តុក ឬទៅកាន់ទីផ្សារ។ ការវេចខ្ចប់នេះក៏ជួយការពារស្រូវពីសត្វល្អិត សំណើម ឬការបាត់បង់ផងដែរ។ បន្ថែមពីនេះទៀត យើងមកមើលវិធីសាស្ត្រ និងឧបករណ៍ សម្ភារៈ ដើម្បីធ្វើការរក្សាទុកស្រូវឲ្យបានល្អវិញ។ វិធីសាស្រ្តនោះរួមមាន ការកាត់បន្ថយសំណើម នេះគឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការថែរក្សាស្រូវ។ ដូចបានរៀបរាប់ខាងលើ ការហាលស្រូវឲ្យបានស្ងួតល្អ គឺជាកត្តាចាំបាច់។ ស្រូវដែលមានសំណើមខ្ពស់ ងាយនឹងដុះផ្សិត បង្កឲ្យមានសត្វល្អិត ដែលអាចបំផ្លាញគុណភាព និងបរិមាណស្រូវយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មកជាការគ្រប់គ្រងសីតុណ្ហភាព ការរក្សាសីតុណ្ហភាពនៅក្នុងឃ្លាំងឲ្យត្រជាក់ និងស្ថិរភាព អាចជួយកាត់បន្ថយសកម្មភាពរបស់សត្វល្អិត និងមីក្រូសារពាង្គកាយផ្សេងៗ ដែលជាមូលហេតុធ្វើឲ្យស្រូវខូចគុណភាព។ សម្រាប់ឃ្លាំងធំៗ គេអាចប្រើប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព ខ្យល់ចេញចូល ឬកង្ហារ។ រីឯការគ្រប់គ្រងសត្វល្អិត និងសត្វកណ្ដុរ គឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងការស្តុកទុកស្រូវ។ គេអាចប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតដែលអនុញ្ញាត និងមានសុវត្ថិភាព ។ ទោះជាយ៉ាងណា វិធីសាស្ត្រធម្មជាតិ និងការសម្អាតឃ្លាំងឲ្យបានទៀងទាត់ ការដាក់អន្ទាក់ ឬការប្រើសត្វចិញ្ចឹមដូចជាឆ្មា ក៏អាចជួយកាត់បន្ថយការបំផ្លាញបានដែរ។ ចំណែកឯការរក្សាបរិយាកាសត្រូវតែរក្សាភាពស្ងួត និងមានខ្យល់ចេញចូលល្អ ឃ្លាំងស្តុកស្រូវត្រូវតែមានខ្យល់ចេញចូលល្អ ដើម្បីកុំឲ្យមានសំណើមខ្ពស់ ហើយត្រូវស្ថិតនៅទីតាំងខ្ពស់ផុតពីដី ដើម្បីការពារការលិចទឹក ឬសំណើមពីដី។ បើយើងក្រឡេកមើលឧបករណ៍និងសម្ភារៈរក្សាទុកវិញ គឺគេប្រើប្រាស់ដូចជា ជង្រុក បាវ ឬការុង និងឃ្លាំងស្តុកទុកស្រូវ ។ ចំពោះជង្រុក នេះគឺជាឃ្លាំងស្តុកទុកស្រូវបុរាណរបស់ខ្មែរ ដែលត្រូវបានប្រើប្រាស់តាំងពីយូរលង់ណាស់មកហើយ។ ជង្រុកធ្វើពីឈើ ឬឫស្សី ហើយត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីការពារស្រូវពីសំណើមដី សត្វល្អិត និងសត្វកណ្តុរ។ ជង្រុកមានរាងមូល ឬជ្រុង ហើយមានជើងខ្ពស់ពីដី ដែលអនុញ្ញាតឲ្យមានខ្យល់ចេញចូលបានល្អ និងជៀសវាងការប៉ះពាល់ផ្ទាល់ជាមួយដី។ ជង្រុកបង្ហាញពីភាពវៃឆ្លាតរបស់ដូនតាខ្មែរក្នុងការបង្កើតនូវប្រព័ន្ធស្តុកទុកដ៏មានប្រសិទ្ធភាព។ រីឯបាវ ឬការុង ជាសម្ភារៈសាមញ្ញ និងពេញនិយមបំផុតដែលប្រើប្រាស់គ្រប់កាលៈទេសៈសម្រាប់ស្តុកទុកស្រូវនៅគ្រប់កម្រិត មិនថាគ្រួសារ ឃ្លាំងស្តុកតូចធំក៏ដោយ។ ស្រូវដែលបានហាលស្ងួតល្អ ត្រូវបានច្រកចូលក្នុងបាវ ឬការុង ដែលធ្វើពីសរសៃសិប្បនិម្មិត ឬធម្មជាតិ។ បាវទាំងនេះត្រូវបានដាក់ចង់ទុកក្នុងឃ្លាំង ឬនៅលើរានដែលខ្ពស់ពីដី ដើម្បីការពារពីសំណើម និងសត្វល្អិត។ ជាចុងក្រោយឃ្លាំងស្តុកទុកស្រូវ សម្រាប់អ្នកផលិតស្រូវទ្រង់ទ្រាយធំ រោងម៉ាស៊ីនកិនស្រូវ ឬក្រុមហ៊ុននាំចេញ គេប្រើប្រាស់ឃ្លាំងស្តុកទុកស្រូវទំនើបៗ ដែលជាអគារបិទជិត ។ ឃ្លាំងទាំងនេះមានសមត្ថភាពផ្ទុកស្រូវបានរាប់រយ ឬរាប់ពាន់តោន និងមានប្រព័ន្ធការពារសត្វល្អិតយ៉ាងល្អប្រសើរ។ សរុបមក ការអនុវត្តក្នុងការជួញដូរ និងការថែរក្សាស្តុកស្រូវនៅកម្ពុជា គឺជាទម្រង់នៃជីវភាពរស់នៅដ៏សំខាន់មួយ ដែលបានវិវឌ្ឍន៍ពីជំនាន់មួយទៅជំនាន់មួយ។ វាបង្ហាញពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងកសិករ ឈ្មួញ និងអ្នកប្រើប្រាស់ ព្រមទាំងការប្រឹងប្រែងដើម្បីធានាបាននូវការផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់ និងការរីកចម្រើនសេដ្ឋកិច្ច។ ការបន្តអភិវឌ្ឍវិធីសាស្ត្រ និងបច្ចេកទេសស្តុកទុកទំនើប ព្រមជាមួយការរក្សាទុកនូវប្រពៃណីពីបុរាណ នឹងជួយឲ្យកម្ពុជាបន្តជាប្រទេសផលិត និងផ្គត់ផ្គង់ស្រូវ ឬអង្ករដ៏សំខាន់មួយនៅក្នុងតំបន់ និងនៅលើពិភពលោក។